ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានភាពផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយានយន្តដែលធ្វើដំណើរលើដងផ្លូវ។ មធ្យោបាយធ្វើដំណើរដែលងាយស្រួលនិងរហ័សទាន់ចិត្តជួយឱ្យកិច្ចការងារប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបកាន់តែមានប្រសិទ្ធភាព។ ពន្លឺព្រះអាទិត្យចែងចាំងលើដងវិថីដ៏មមាញឹកនៃទីក្រុងភ្នំពេញតែងតែបង្ហាញឱ្យឃើញពីភាពរស់រវើកនៃយានយន្តគ្រប់ប្រភេទ។ ស្មារតីនៃការអភិវឌ្ឍន៍សង្គមបានជំរុញឱ្យវិស័យដឹកជញ្ជូនមានការប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ថ្ងៃនេះយើងនឹងលើកយកមកបង្ហាញនូវសារៈសំខាន់នៃម៉ូតូនិងរ៉ឺម៉កកង់បីដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ពលរដ្ឋ។ រាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលមានចរាចរណ៍មមាញឹកខ្លាំងបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ម៉ូតូបានក្លាយជាជម្រើសលេខមួយសម្រាប់អ្នកដែលចង់ធ្វើដំណើរទៅមកដោយភាពរហ័សរហួននិងមិនសូវមានភាពស្មុគស្មាញ។ លក្ខណៈពិសេសរបស់ម៉ូតូគឺសមត្ថភាពក្នុងការជៀសវាងការស្ទះចរាចរណ៍ដោយអាចលូនតាមចន្លោះតូចៗនៃរថយន្តធំៗបាន។ អ្នកប្រើប្រាស់ម៉ូតូអាចទៅដល់គោលដៅបានលឿនជាងរថយន្តនៅពេលដែលផ្លូវថ្នល់មានស្ថានភាពចង្អៀតនិងស្ទះខ្លាំង។ ភាពបត់បែននៃយានយន្តអនុញ្ញាតឱ្យយើងធ្វើដំណើរតាមផ្លូវលំឬផ្លូវតូចៗដែលរថយន្តមិនអាចចូលទៅដល់បានឡើយ។ កន្លែងចតយានយន្តលែងជាបញ្ហាប្រឈមទៀតហើយនៅពេលដែលអ្នកប្រើប្រាស់ម៉ូតូដើម្បីធ្វើដំណើរទៅផ្សារឬកន្លែងការងារ។ សន្សំសំចៃពេលវេលាគឺជាអត្ថប្រយោជន៍ដ៏ធំធេងដែលទទួលបានពីការប្រើប្រាស់ម៉ូតូនៅក្នុងជីវភាពរស់នៅទីក្រុងដ៏មមាញឹក។ សិស្សានុសិស្សនិងបុគ្គលិកក្រុមហ៊ុនភាគច្រើនជ្រើសរើសជិះម៉ូតូដើម្បីធានាថាពួកគេនឹងមិនមកដល់កន្លែងយឺតពេលឡើយ។ ការរចនាម៉ូតូសម័យថ្មីផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរមិនថាស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅឬត្រជាក់នោះទេ។ ភាពងាយស្រួលក្នុងការបញ្ជាចង្កូតនិងការគ្រប់គ្រងល្បឿនធ្វើឱ្យម៉ូតូក្លាយជាមិត្តដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរគ្រប់រូប។ ទោះបីជាក្នុងស្ថានភាពផ្លូវដែលមានការជួសជុលក៏ដោយក៏ម៉ូតូនៅតែអាចរកផ្លូវវាងដើម្បីបន្តដំណើរទៅមុខបានយ៉ាងរលូន។ ប្រជាពលរដ្ឋខ្មែរយើងមានភាពវៃឆ្លាតក្នុងការជ្រើសរើសយានយន្តដែលផ្តល់នូវផលចំណេញទាំងពេលវេលានិងថវិកាប្រចាំថ្ងៃ។ ភាពរហ័សរហួននៃម៉ូតូជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តដែលបណ្ដាលមកពីការរង់ចាំយូរនៅក្នុងការស្ទះចរាចរណ៍តាមផ្លូវ។ យើងសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់ម៉ូតូមានការកើនឡើងជារៀងរាល់ឆ្នាំដោយសារតែភាពចាំបាច់និងភាពងាយស្រួលរបស់វា។ យានយន្តប្រភេទនេះមិនត្រឹមតែសម្រាប់បុគ្គលម្នាក់នោះទេប៉ុន្តែក៏ជួយសម្រួលដល់ទំនាក់ទំនងក្នុងសង្គមឱ្យកាន់តែជិតគ្នា។ គ្រប់ច្រកល្ហកនៃទីក្រុងភ្នំពេញសុទ្ធតែមានវត្តមានម៉ូតូដែលជួយរុញច្រានឱ្យសកម្មភាពសេដ្ឋកិច្ចមានចលនាមិនចេះឈប់ឈរ។ ជម្រើសនៃការជិះម៉ូតូគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អ្នកដែលចង់ចំណេញពេលវេលាដើម្បីធ្វើកិច្ចការងារផ្សេងទៀត។ ចរាចរណ៍នឹងមានភាពប្រសើរឡើងប្រសិនបើអ្នកបើកបរម៉ូតូទាំងអស់ចេះគោរពច្បាប់និងមានសីលធម៌យោគយល់អធ្យាស្រ័យឱ្យគ្នា។ សម័យកាលបច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាហៅមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានភាពទំនើបនិងងាយស្រួល។ បច្ចុប្បន្នការហៅកង់បីឬម៉ូតូឌុបលែងជាការលំបាកដូចពីមុនទៀតហើយដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃប៉ុណ្ណោះ។ កម្មវិធីកក់សេវាកម្មដឹកជញ្ជូនដូចជាហ្គ្រេបនិងផាសអាប់បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ពលរដ្ឋក្នុងក្រុង។ អត្ថប្រយោជន៍ដ៏ធំធេងនៃកម្មវិធីទាំងនេះគឺការដឹងតម្លៃជាមុនដែលជួយកាត់បន្ថយការតថ្លៃនិងការភាន់ច្រឡំផ្សេងៗបាន។ សុវត្ថិភាពរបស់អ្នកដំណើរត្រូវបានពង្រឹងកាន់តែខ្ពស់តាមរយៈការតាមដានព័ត៌មានរបស់អ្នកបើកបរនិងផ្លូវធ្វើដំណើរក្នុងកម្មវិធី។ រ៉ឺម៉កកង់បីឥណ្ឌាមានតម្លៃសមរម្យខ្លាំងណាស់ដែលអនុញ្ញាតឱ្យយើងអាចធ្វើដំណើរជាមួយមិត្តភក្តិបានពីពីរទៅបីនាក់យ៉ាងស្រួល។ ចំណេញថវិកានិងទទួលបានភាពកក់ក្តៅក្នុងពេលធ្វើដំណើរគឺជាអ្វីដែលកម្មវិធីហៅកង់បីសម័យថ្មីបានផ្ដល់ឱ្យអតិថិជនរបស់ខ្លួន។ សេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទបានបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តក្រុង។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រទេសកម្ពុជាក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរដោយមិនចាំបាច់បារម្ភពីរឿងភាសាឡើយ។ ភាពរហ័សទាន់ចិត្តនៃការកក់កង់បីជួយឱ្យយើងអាចរៀបចំគម្រោងការងារបានយ៉ាងច្បាស់លាស់និងមិនសូវមានការរអាក់រអួល។ កម្មវិធីទាំងនេះតែងតែមានការផ្ដល់ជូននូវលេខកូដបញ្ចុះតម្លៃដែលជួយឱ្យអ្នកប្រើប្រាស់ចំណេញថវិកាបានមួយកម្រិតថែមទៀត។ សមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋខ្មែរត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការពេញនិយមប្រើប្រាស់សេវាកម្មទាំងនេះ។ ជម្រើសនៃមធ្យោបាយដឹកជញ្ជូនតាមកម្មវិធីជួយឱ្យទីក្រុងមានសណ្តាប់ធ្នាប់ជាងមុននិងកាត់បន្ថយការឈប់ចតដែលមិនសមរម្យ។ អ្នកបើកបររ៉ឺម៉កកង់បីមានភាពរួសរាយរាក់ទាក់និងតែងតែផ្តល់នូវសេវាកម្មដ៏ល្អបំផុតដើម្បីទទួលបានការវាយតម្លៃល្អពីអ្នកជិះ។ រាល់ការធ្វើដំណើរតាមកម្មវិធីកក់កង់បីតែងតែត្រូវបានកត់ត្រាទុកដែលផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ យន្តការនៃសេដ្ឋកិច្ចឌីជីថលកំពុងតែរីកដុះដាលយ៉ាងខ្លាំងតាមរយៈការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដ៏ទំនើបនិងវៃឆ្លាតនេះ។ យើងសង្កេតឃើញថាការប្រើប្រាស់សាច់ប្រាក់សុទ្ធក៏ត្រូវបានកាត់បន្ថយតាមរយៈការទូទាត់ប្រាក់តាមកម្មវិធីធនាគារក្នុងទូរស័ព្ទ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងលើកកម្ពស់មុខមាត់នៃប្រព័ន្ធដឹកជញ្ជូនក្នុងជាតិ។ បទពិសោធន៍នៃការជិះរ៉ឺម៉កកង់បីខ្មែរដែលអូសដោយម៉ូតូផ្តល់នូវអារម្មណ៍ប្លែកនិងអស្ចារ្យដែលមិនអាចរកបានពីឡានក្រុង។ ខ្យល់អាកាសបរិសុទ្ធដែលបក់មកប៉ះរាងកាយនៅពេលជិះកង់បីធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ស្រស់ថ្លានិងធូរស្រាលពីភាពហត់នឿយ។ ទិដ្ឋភាពទីក្រុងនិងទេសភាពតាមដងផ្លូវអាចមើលឃើញបានយ៉ាងច្បាស់គ្រប់ជ្រុងជ្រោយដែលជួយឱ្យយើងយល់ពីសង្គមកាន់តែច្បាស់។ ភ្ញៀវទេសចរបរទេសតែងតែជ្រើសរើសជិះរ៉ឺម៉កកង់បីព្រោះវាគឺជាអត្តសញ្ញាណដ៏សំខាន់នៃមធ្យោបាយធ្វើដំណើរនៅអាស៊ីអាគ្នេយ៍។ រូបរាងនៃរ៉ឺម៉កខ្មែរមានភាពស្រស់ស្អាតនិងមានលក្ខណៈប្លែកដែលឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាយើង។ ការធ្វើដំណើរតាមរ៉ឺម៉កកង់បីអនុញ្ញាតឱ្យយើងអាចថតរូបភាពស្អាតៗនៃវិមានឯករាជ្យឬព្រះបរមរាជវាំងបានយ៉ាងងាយស្រួលបំផុត។ មធ្យោបាយមួយនេះបានក្លាយជាផ្នែកមួយនៃវិស័យទេសចរណ៍ដែលជួយលើកស្ទួយវប្បធម៌និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។ ភាពទូលំទូលាយនៃរ៉ឺម៉កខ្មែរអាចឱ្យយើងដាក់សម្ភារៈប្រើប្រាស់បានច្រើននៅពេលដែលយើងត្រូវធ្វើដំណើរទៅមកពីផ្សារឬស្ថានីយ។ មិនថាជារដូវកាលណានោះទេការជិះកង់បីនៅតែផ្តល់នូវភាពសប្បាយរីករាយនិងការសម្រាកលំហែកាយតាមដងផ្លូវជានិច្ចកាល។ ប្រជាជនខ្មែរតែងតែមានមោទនភាពចំពោះមធ្យោបាយធ្វើដំណើរដែលតំណាងឱ្យជាតិសាសន៍និងមានភាពទាក់ទាញដល់អ្នកដទៃ។ ជម្រើសនៃការជិះកង់បីឥណ្ឌាក៏ផ្តល់នូវភាពងាយស្រួលម្យ៉ាងដែរដោយសារវាមានកញ្ចក់និងដំបូលការពារទឹកភ្លៀងបានយ៉ាងល្អ។ ភាពខុសគ្នារវាងរ៉ឺម៉កខ្មែរនិងកង់បីឥណ្ឌាផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរទៅតាមតម្រូវការនិងចំណូលចិត្ត។ ទំនាក់ទំនងរវាងអ្នកបើកបរនិងអ្នកដំណើរតែងតែមានភាពស្និទ្ធស្នាលតាមរយៈការសន្ទនាគ្នាអំពីរឿងរ៉ាវផ្សេងៗក្នុងពេលជិះ។ ស្មារតីនៃភាពរាក់ទាក់របស់ខ្មែរយើងត្រូវបានបង្ហាញចេញតាមរយៈស្នាមញញឹមរបស់អ្នកបើកបររ៉ឺម៉កដែលតែងតែស្វាគមន៍ភ្ញៀវ។ រាល់ការធ្វើដំណើរលើដងផ្លូវជាមួយរ៉ឺម៉កកង់បីគឺជាការបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អៗដែលមិនអាចបំភ្លេចបានក្នុងជីវិត។ យើងគួរតែរួមគ្នាគាំទ្រនិងថែរក្សាមធ្យោបាយធ្វើដំណើរដែលជាអត្តសញ្ញាណជាតិយើងឱ្យនៅគង់វង្សនិងមានភាពរីកចម្រើន។ ភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញនឹងមិនពេញលេញឡើយប្រសិនបើគ្មានវត្តមាននៃរ៉ឺម៉កកង់បីដែលធ្វើដំណើរចុះឡើងបែបនេះ។ ការផ្ដល់តម្លៃដល់យានយន្តបុរាណនិងសម័យគឺជាតុល្យភាពដ៏ល្អមួយសម្រាប់សង្គមជាតិដែលកំពុងតែធ្វើការអភិវឌ្ឍន៍ទៅមុខ។ ម៉ូតូនៅក្នុងប្រទេសកម្ពុជាមិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់មនុស្សម្នាក់នោះទេប៉ុន្តែវាគឺជាយានយន្តសម្រាប់គ្រួសារ។ ជារឿងធម្មតាដែលយើងឃើញឪពុកម្តាយដឹកកូនៗទៅសាលារៀនរៀងរាល់ព្រឹកដោយភាពកក់ក្តៅនិងក្ដីស្រឡាញ់បំផុតនៅក្នុងចិត្ត។ ការជិះឌុបគ្នាជាលក្ខណៈគ្រួសារជួយពង្រឹងចំណងមិត្តភាពនិងធ្វើឱ្យសមាជិកម្នាក់ៗមានអារម្មណ៍ថាជិតស្និទ្ធជាមួយគ្នាខ្លាំង។ ភាពសន្សំសំចៃនៃការជិះម៉ូតូជួយឱ្យគ្រួសារដែលមានចំណូលទាបឬមធ្យមអាចគ្រប់គ្រងការចំណាយលើការធ្វើដំណើរបានយ៉ាងល្អ។ រ៉ឺម៉កកង់បីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនសមាជិកគ្រួសារទៅកម្សាន្តនៅតាមសួនច្បារឬតំបន់ទេសចរណ៍នានា។ ការប្រើប្រាស់ម៉ូតូដើម្បីដឹកទំនិញបន្តិចបន្តួចទៅលក់នៅផ្សារគឺជាសកម្មភាពសេដ្ឋកិច្ចដ៏សកម្មដែលយើងឃើញមានរាល់ថ្ងៃ។ បន្លែបង្ការនិងផ្លែឈើស្រស់ៗត្រូវបានដឹកតាមរ៉ឺម៉កយកមកចែកចាយដល់ដៃអ្នកប្រើប្រាស់នៅតាមបណ្ដាលំនៅឋាននានាក្នុងក្រុង។ យានយន្តប្រភេទនេះបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅជនបទ។ ភាពធន់និងភាពរឹងមាំនៃម៉ូតូជួយឱ្យវាអាចដឹកជញ្ជូនរបស់របរបានច្រើនលើសពីការរំពឹងទុករបស់មនុស្សមួយចំនួនធំទៅទៀត។ យើងសង្កេតឃើញថាការប្រើប្រាស់ម៉ូតូជាលក្ខណៈគ្រួសារគឺជាផ្នែកមួយនៃវប្បធម៌រស់នៅដែលបង្កប់នូវភាពតស៊ូនិងការតស៊ូ។ មធ្យោបាយធ្វើដំណើរនេះជួយឱ្យសមាជិកគ្រួសារអាចជួបជុំគ្នាបានយ៉ាងងាយស្រួលនៅក្នុងឱកាសបុណ្យទានផ្សេងៗក្នុងឆ្នាំ។ ការជួយយកអាសារគ្នាក្នុងការធ្វើដំណើរតាមផ្លូវគឺជាសីលធម៌ដ៏ល្អប្រពៃដែលប្រជាជនខ្មែរតែងតែមានចំពោះគ្នាទៅវិញទៅមក។ ទោះបីជាការជិះឌុបគ្នាច្រើននាក់មានហានិភ័យខ្លះក៏ដោយប៉ុន្តែវាបង្ហាញពីទឹកចិត្តចែករំលែកនិងភាពមិនចេះរើសអើងគ្នាឡើយ។ យើងគួរតែយកចិត្តទុកដាក់លើសុវត្ថិភាពដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងមនុស្សធំនិងកុមារតូចៗក្នុងពេលជិះ។ ការអប់រំអំពីច្បាប់ចរាចរណ៍តាំងពីក្មេងជួយឱ្យកូនៗយល់ដឹងពីការការពារខ្លួនឯងនៅពេលធ្វើដំណើរតាមម៉ូតូជាមួយឪពុកម្តាយ។ ម៉ូតូគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយសម្រាប់គ្រួសារនីមួយៗក្នុងការប្រើប្រាស់ជាមធ្យោបាយកសាងសេដ្ឋកិច្ចឱ្យល្អ។ ភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់យានយន្តដ៏សាមញ្ញនេះ។ រាល់ការធ្វើដំណើរជាក្រុមគ្រួសារតែងតែនាំមកនូវស្នាមញញឹមនិងការយោគយល់គ្នាដែលធ្វើឱ្យសង្គមមានភាពស្រស់បំព្រង។ នាពេលបច្ចុប្បន្នពិភពលោកកំពុងតែដើរឆ្ពោះទៅរកការប្រើប្រាស់ថាមពលបៃតងដើម្បីការពារបរិស្ថាននិងភពផែនដីរបស់យើង។ ប្រជាជនកម្ពុជាបានចាប់ផ្តើមងាកមកចាប់អារម្មណ៍លើការប្រើប្រាស់ម៉ូតូនិងកង់បីអគ្គិសនីកាន់តែច្រើនឡើងលើដងផ្លូវ។ ការផ្លាស់ប្តូរទៅរកយានយន្តអគ្គិសនីជួយកាត់បន្ថយការចំណាយលើថ្លៃសាំងដែលកំពុងតែមានការឡើងថ្លៃជាបន្តបន្ទាប់។ ភាពស្ងប់ស្ងាត់នៃម៉ូតូអគ្គិសនីមិនត្រឹមតែផ្តល់ផាសុកភាពដល់អ្នកបើកបរប៉ុណ្ណោះទេប៉ុន្តែក៏កាត់បន្ថយសំឡេងរំខានក្នុងក្រុង។ យានយន្តដែលគ្មានផ្សែងពុលគឺជាជំហានដ៏សំខាន់ក្នុងការកែលម្អគុណភាពខ្យល់ឱ្យកាន់តែល្អប្រសើរសម្រាប់សុខភាពមនុស្ស។ រ៉ឺម៉កកង់បីអគ្គិសនីសម័យថ្មីត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតនិងមានបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងថាមពលថ្ម។ រដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយលើកទឹកចិត្តដល់ការនាំចូលនិងការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន។ ការបង្កើតស្ថានីយសាកថ្មនៅតាមទីសាធារណៈជួយផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់និងជំរុញឱ្យមានការជឿជាក់ខ្លាំង។ យុវជនសម័យថ្មីដែលមានការយល់ដឹងខ្ពស់ពីបញ្ហាបរិស្ថានគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការប្រើប្រាស់យានយន្តបៃតងនេះ។ ការប្រើប្រាស់ម៉ូតូអគ្គិសនីជួយឱ្យយើងម្នាក់ៗអាចរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ ភាពងាយស្រួលក្នុងការថែទាំនិងការជួសជុលក៏ជាចំណុចទាក់ទាញមួយដែលធ្វើឱ្យមនុស្សម្នាក់ៗចង់ផ្លាស់ប្តូរមកប្រើអគ្គិសនី។ បច្ចេកវិទ្យាថ្មសម័យថ្មីអនុញ្ញាតឱ្យម៉ូតូអគ្គិសនីអាចធ្វើដំណើរបានចម្ងាយឆ្ងាយដែលឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃបាន។ យើងសង្កេតឃើញថាការវិនិយោគលើវិស័យយានយន្តអគ្គិសនីកំពុងតែរីកដុះដាលនិងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រិន។ សោភ័ណភាពនៃទីក្រុងនឹងកាន់តែមានភាពទាក់ទាញនៅពេលដែលយានយន្តទាំងអស់សុទ្ធតែមានភាពស្អាតនិងគ្មានផ្សែងពុល។ ការយល់ដឹងពីអត្ថប្រយោជន៍យូរអង្វែងនៃយានយន្តអគ្គិសនីនឹងជួយឱ្យយើងម្នាក់ៗទទួលបាននូវជីវិតរស់នៅដ៏មានគុណភាព។ ចូររួមគ្នាផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់យានយន្តដើម្បីអនាគតដ៏ភ្លឺស្វាងនិងបរិស្ថានបៃតងសម្រាប់កូនចៅយើង។ ការប្រើប្រាស់យានយន្តអគ្គិសនីគឺជាមោទនភាពមួយដែលបង្ហាញពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យានិងមនសិការសង្គម។ សរុបមកវិញមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូនិងរ៉ឺម៉កកង់បីនៅតែជាចំណែកដ៏សំខាន់នៃជីវិតរស់នៅរបស់ពលរដ្ឋខ្មែរ។ ការអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរឱ្យកាន់តែទំនើបនិងមានសុវត្ថិភាពនឹងជួយឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើនរឹងមាំ។ សូមឱ្យយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកនៅតាមដងផ្លូវ។ រាល់ការធ្វើដំណើរដែលប្រកបដោយសុវត្ថិភាពនឹងនាំមកនូវសេចក្តីសុខនិងសុភមង្គលដល់ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។